អ្នកនេសាទពឹងផ្អែកយ៉ាងខ្លាំងលើចំណេះដឹងដ៏ស៊ីជម្រៅអំពីអាកាសធាតុ និងចរន្តទឹក ដើម្បីធានាបាននូវភាពជោគជ័យ និងសុវត្ថិភាពក្នុងការនេសាទ។ ចំណេះដឹងទាំងនេះមិនមែនជាទ្រឹស្តីនោះទេ ប៉ុន្តែជាបទពិសោធន៍ដែលបានបន្តរាប់ជំនាន់ ឆ្លងកាត់ការសង្កេតផ្ទាល់ និងការរៀនសូត្រពីធម្មជាតិ។ ពួកគេយល់ដឹងថា បើគ្មានការយល់ដឹងច្បាស់លាស់ពីកត្តាទាំងពីរនេះទេ នោះការនេសាទនឹងក្លាយជារឿងប្រថុយប្រថាន និងមិនទទួលបានផល។ ចំណេះដឹងអំពីអាកាសធាតុគឺជាផ្នែកសំខាន់បំផុតមួយសម្រាប់អ្នកនេសាទ។ ពួកគេអាចព្យាករណ៍ពីការប្រែប្រួលអាកាសធាតុដោយសង្កេតមើលសញ្ញាធម្មជាតិផ្សេងៗ។ ជាឧទាហរណ៍ ពួកគេដឹងថា ការប្រែប្រួលពណ៌មេឃពេលថ្ងៃលិច អាចបញ្ជាក់ពីអាកាសធាតុថ្ងៃបន្ទាប់។ ពពកខ្មៅងងឹតដែលរំកិលលឿន គឺជាសញ្ញាប្រាប់ថា ព្យុះអាចនឹងមកដល់ក្នុងពេលឆាប់ៗ។ ពួកគេក៏សង្កេតមើលទិសដៅខ្យល់ និងល្បឿនខ្យល់ផងដែរ។ ខ្យល់បក់ខ្លាំងពីទិសខាងកើត អាចបង្ហាញពីការកើតមានរលកធំៗ។ ពួកគេដឹងថា សម្ពាធបរិយាកាសទាប ជារឿយៗនាំឱ្យមានអាកាសធាតុអាក្រក់។ ការយល់ដឹងអំពីសីតុណ្ហភាពខ្យល់ និងសំណើម ក៏ជាកត្តាសំខាន់ផងដែរ។ ពេលខ្លះ ការធ្លាក់ចុះសីតុណ្ហភាពភ្លាមៗ អាចបង្ហាញពីការផ្លាស់ប្តូរអាកាសធាតុយ៉ាងឆាប់រហ័ស។ លើសពីនេះ អ្នកនេសាទជាច្រើនមានការយល់ដឹងពីបាតុភូតធម្មជាតិដូចជា ឥទ្ធិពល អែល នី-ញ៉ូ ឬ ឡា នី-ញ៉ា ដែលអាចប៉ះពាល់ដល់អាកាសធាតុរយៈពេលវែង។ ពួកគេដឹងថា ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា អាចបង្កើនលំហូរទឹកសាបទៅក្នុងសមុទ្រ ដែលប៉ះពាល់ដល់ទីជម្រកត្រី។ ពេលមានអាកាសធាតុអាក្រក់ ពួកគេតែងតែប្រុងប្រយ័ត្នខ្ពស់ និងមិនចេញទៅនេសាទឡើយ។ ចំណេះដឹងអំពីចរន្តទឹកក៏មានសារៈសំខាន់មិនចាញ់គ្នាដែរ។ អ្នកនេសាទអាចកំណត់ទិសដៅ និងល្បឿនចរន្តទឹកដោយសង្កេតមើលចលនានៃវត្ថុអណ្តែតទឹក ឬទិសដៅរលកបែកខ្ញែក។ ពួកគេដឹងថា ចរន្តទឹកអាចដឹកជញ្ជូនចំណីអាហារសម្រាប់ត្រី។ ឧទាហរណ៍ ត្រីតូចៗតែងតែប្រមូលផ្តុំគ្នាត្រង់តំបន់ដែលមានចរន្តទឹកនាំយកសារធាតុចិញ្ចឹមមក។ ចរន្តទឹកក៏អាចជះឥទ្ធិពលដល់ការរាលដាលនៃសត្វសមុទ្រផងដែរ។ ពួកគេក៏យល់ដឹងពីរបៀបដែលចរន្តទឹកផ្លាស់ប្តូរតាមរដូវកាល។ ចរន្តទឹកខ្លះមានលក្ខណៈថេរ ប៉ុន្តែខ្លះទៀតប្រែប្រួលទៅតាមឥទ្ធិពលនៃព្រះច័ន្ទ និងព្រះអាទិត្យ ដែលបង្កើតជាជំនោរឡើងចុះ។ អ្នកនេសាទដឹងពីរបៀបប្រើប្រាស់ជំនោរ ដើម្បីជួយពួកគេក្នុងការនេសាទ។ ពួកគេអាចទម្លាក់សំណាញ់ ឬដាក់នុយនៅកន្លែងដែលចរន្តទឹកនាំត្រីមក។ ពួកគេក៏ដឹងថា ចរន្តទឹកខ្លាំងអាចធ្វើឱ្យការនេសាទមានការលំបាក និងអាចបង្កគ្រោះថ្នាក់ទៀតផង។ ការយល់ដឹងពីចរន្តទឹកក្រោមបាតសមុទ្រក៏សំខាន់ផងដែរ។ ចរន្តទឹកក្រោមបាតសមុទ្រអាចផ្លាស់ប្តូរសីតុណ្ហភាពទឹក និងនាំយកសារធាតុចិញ្ចឹមពីបាតសមុទ្រឡើងមកលើ ហើយចំណេះដឹងនេះជួយពួកគេកំណត់ទីតាំងត្រីបាន។ សារៈសំខាន់នៃចំណេះដឹងអំពីអាកាសធាតុ និងចរន្តទឹក គឺមិនអាចកាត់ថ្លៃបានឡើយសម្រាប់ជីវិតអ្នកនេសាទ។ ជាបឋម វាជួយ ធានាសុវត្ថិភាពដល់អ្នកនេសាទដែលយល់ដឹងពីអាកាសធាតុ និងអាចជៀសវាងការចេញទៅសមុទ្រនៅពេលមានព្យុះ ឬរលកយក្ស។ ការដឹងពីចរន្តទឹកក៏ជួយឱ្យពួកគេចៀសវាងតំបន់គ្រោះថ្នាក់ផងដែរ។ ម្យ៉ាងទៀត វាជួយបង្កើនប្រសិទ្ធភាពនេសាទ ដោយពួកគេដឹងថា ត្រីតែងតែប្រមូលផ្តុំគ្នានៅតំបន់ណាដែលមានសីតុណ្ហភាពទឹកសមស្រប ឬមានចំណីអាហារច្រើន។ ឧទាហរណ៍ ត្រីខ្លះចូលចិត្តទឹកត្រជាក់ ឯខ្លះទៀតចូលចិត្តទឹកក្តៅ។ ពួកគេអាចជ្រើសរើសទីតាំងនេសាទដែលត្រឹមត្រូវដោយផ្អែកលើចំណេះដឹងទាំងនេះ។ មិនតែប៉ុណ្ណោះ វាក៏ជួយសន្សំសំចៃពេលវេលា និងធនធានបានច្រើនផងដែរ។ ការធ្វើដំណើរទៅកន្លែងដែលទំនងជាមានត្រីច្រើន ជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងបង្កើនលទ្ធភាពទទួលបានផល។ ដូចគ្នានេះដែរ ចំណេះដឹងនេះជួយការពារបរិស្ថានសមុទ្រ ហើយចំពោះអ្នកនេសាទដែលមានចំណេះដឹងអាចជៀសវាងការនេសាទនៅតំបន់ដែលកំពុងមានផលប៉ះពាល់ ឬមានប្រភេទត្រីកំពុងជិតផុតពូជ។ មួយទៀត វាជាមរតកវប្បធម៌ ដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ចំណេះដឹងនេះមិនត្រឹមតែជាជំនាញរស់រានមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃអត្តសញ្ញាណរបស់ពួកគេផងដែរ។ ចំណែកឯការយល់ដឹងពីកត្តាទាំងនេះវិញក៏ជួយឲ្យការសម្រេចចិត្តប្រកបដោយប្រាជ្ញា នៅក្នុងស្ថានភាពផ្សេងៗគ្នា។ ជាទូទៅ ចំណេះដឹងទាំងនេះគឺជាគន្លឹះដ៏សំខាន់ដែលធ្វើឱ្យអ្នកនេសាទក្លាយជាអ្នកជំនាញពិតប្រាកដក្នុងវិស័យរបស់ពួកគេ ហើយអាចសម្របខ្លួនទៅនឹងការប្រែប្រួលធម្មជាតិ។ ពួកគេមិនត្រឹមតែនេសាទដើម្បីចិញ្ចឹមជីវិតប៉ុណ្ណោះទេ ប៉ុន្តែក៏រស់នៅជាមួយធម្មជាតិដោយការគោរព និងការយល់ដឹងផងដែរ។